ផ្លែដូងជាប្រភេទដំណាំដែលមានប្រយោជន៍ច្រើន ហើយកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជា។ ផ្លែដូងមានលក្ខណៈពិសេសរបស់វារៀងៗខ្លួន ហើយត្រូវបានគេយកទៅកែច្នៃជាអាហារជាច្រើនប្រភេទ។ ផ្លែដូងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែវាផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។ មូលហេតុសំខាន់ៗដែលធ្វើឲ្យដូងក្លាយជាផ្លែឈើដ៏ពេញនិយមមានដូចខាងក្រោម រសជាតិឆ្ងាញ់ និងផ្តល់ភាពស្រស់ស្រាយ ទឹកដូងមានរសជាតិផ្អែមបែបធម្មជាតិ ត្រជាក់ ហើយងាយស្រួលផឹក។ វាក្លាយជាភេសជ្ជៈដ៏ពេញនិយមជាពិសេសនៅរដូវក្តៅ ដែលជួយឲ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ។ ទឹកដូងមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន និង សារធាតុរ៉ែ ដែលល្អសម្រាប់សុខភាព។ វាជួយផ្តល់ជាតិទឹកដល់រាងកាយ និងជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចយកដូងទៅកែច្នៃបានច្រើនយ៉ាងផងដែរ ដូចជាអាហារផ្សេងៗជាច្រើនប្រភេទ។ ក្រៅពីពិសាទឹកដូងស្រស់ៗ គេអាចយក ខ្ទិះដូង ដើម្បីស្លជាម្ហូប ឬធ្វើជា បង្អែម និង ប្រេងដូង ជាដើម។ ដោយសារកម្ពុជាមានការដាំដុះដូងច្រើននៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ដូច្នេះវាមានតម្លៃថោក និងងាយស្រួលរកបាននៅតាមទីផ្សារទូទាំងប្រទេស។ ជាទូទៅ គេអាចចាត់ទុក រដូវប្រាំង ដែលចាប់ផ្ដើមពី ខែវិច្ឆិកា ដល់ខែមេសា ជារដូវកាលសម្រាប់ផ្លែដូង។ នៅរដូវនេះ ផ្លែដូងមានរសជាតិផ្អែមជាងធម្មតា ដោយសារអាកាសធាតុក្តៅធ្វើឲ្យដំណាំផលិតជាតិស្ករច្រើន។ ទោះបីជានៅរដូវប្រាំង ដូងមានរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែទិន្នផលដូងមិនសូវសម្បូរដូចរដូវវស្សាទេ។ ដូច្នេះហើយ តម្លៃដូងនៅរដូវប្រាំងតែងតែឡើងថ្លៃជាងរដូវដទៃទៀត។ ផ្លែដូងគឺជាដំណាំមួយប្រភេទដែលប្រជាជនខ្មែរអាចកែច្នៃបានជាច្រើនប្រភេទ ចាប់ពីភេសជ្ជៈរហូតដល់អាហារ និងបង្អែម។ ការកែច្នៃទាំងនេះបង្ហាញពីភាពច្នៃប្រឌិត និងការទាញយកប្រយោជន៍ពីធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព។ ទឹកដូងខ្ចីត្រូវបានគេយកទៅធ្វើជាភេសជ្ជៈធម្មជាតិសុទ្ធ មិនមានលាយសារធាតុគីមីឡើយ។ ទឹកដូងក៏ត្រូវបានគេយកទៅធ្វើជាទឹកក្រឡុក កាហ្វេដូង ឬលាយជាមួយទឹកផ្លែឈើផ្សេងៗដើម្បីបង្កើនរសជាតិផងដែរ។ បង្អែម ខ្ទិះដូងគឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើបង្អែមខ្មែរ។ ឧទាហរណ៍ជាក់ស្ដែងរួមមាន បាយដំណើបទឹកខ្ទិះដូង នំអាកោរ និង ការ៉េមដូង។ លើសពីនេះ គេក៏អាចយកសាច់ដូងខ្ចីទៅធ្វើជាបង្អែមដូចជា ចាហ៊ួយដូង ផងដែរ។ ខ្ទិះដូងចាស់ត្រូវបានគេយកទៅចម្អិនដើម្បីធ្វើជា ប្រេងដូង។ ប្រេងដូងត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនអាហារ ឬយកទៅលាបសក់ក៏បាន។ ចំណែកគ្រឿងផ្សំសម្រាប់ធ្វើម្ហូបវិញ ទឹកដូង និងខ្ទិះដូងត្រូវបានគេយកទៅចម្អិនម្ហូបមួយចំនួនដូចជា ការីខ្មែរ ឬ ស្ងោរគ្រឿងសមុទ្រជាមួយទឹកដូង ជាដើម។ ដូងត្រូវបានគេដាំដុះនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រដូចជា ខេត្តកោះកុង ខេត្តកំពត និង ខេត្តកែប។ ប្រទេសកម្ពុជាមានអាកាសធាតុក្តៅសើម និងមានដីមានជីជាតិ ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ការលូតលាស់នៃដំណាំផ្លែឈើជាច្រើនប្រភេទ។ នៅក្នុងប្រទេសកម្ពុជាយើងមានប្រភេទផ្លែដូងចំនួន ២ ប្រភេទ ធំៗដែលគេនិយមដាំដុះសម្រាប់ពាណិជ្ជកម្ម ដូងប្រេង ជាប្រភេទដូងដែលផ្តល់ទិន្នផលខ្ពស់ ហើយត្រូវបានគេដាំដុះច្រើនដើម្បីចម្រាញ់យកប្រេង សម្រាប់ចម្អិនអាហារ។ ដូងខ្ទិះ ជាប្រភេទដូងដែលផ្តល់គុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ ហើយត្រូវបានគេយកទៅកែច្នៃជាអាហារផ្សេងៗដូចជា នំ បង្អែម និងភេសជ្ជៈ។ ក្នុងចំណោមដូងទាំងពីរប្រភេទនេះ ដូងខ្ទិះ ទទួលបានការគាំទ្រ និងមានទីផ្សារល្អជាងគេ។ មូលហេតុគឺដោយសារដូងខ្ទិះមានរសជាតិឆ្ងាញ់ ហើយត្រូវបានប្រជាជនខ្មែរយកទៅធ្វើជាមុខម្ហូប និងបង្អែមបានយ៉ាងសម្បូរបែប។